ក្នុងឆ្នាំ ២០១៥ វិស័យទូរទស្សន៍នៅកម្ពុជាបានឈានដល់ចំណុចកំពូលនៃប្រជាប្រិយភាពគួរឱ្យកត់សម្គាល់បំផុត។ គ្រួសារខ្មែរភាគច្រើនតែងតែជួបជុំគ្នាជុំវិញកញ្ចក់ទូរទស្សន៍ ដើម្បីទស្សនាកម្មវិធីកម្សាន្តនានាដែលខ្លួនចូលចិត្ត។ ការទស្សនាទូរទស្សន៍តាមម៉ោងផ្សាយផ្ទាល់ គឺជាទម្លាប់ដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅតាមបណ្តាខេត្តឆ្ងាយៗ។ ប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំយកកម្មវិធីលំដាប់ពិភពលោកមកបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញផ្ទៃប្រទេស។ កម្មវិធីប្រឡងចម្រៀងប្លែកៗបានធ្វើឱ្យយុវជនខ្មែរជាច្រើនមានឱកាសបញ្ចេញសមត្ថភាពសិល្បៈរបស់ពួកគេយ៉ាងពេញទំហឹង។ វត្តមានរបស់គណៈកម្មការល្បីៗក្នុងកម្មវិធីប្រឡងចម្រៀងបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ រៀងរាល់យប់ថ្ងៃសៅរ៍និងអាទិត្យ សំឡេងទះដៃអបអរសាទរបានបន្លឺឡើងតាមផ្ទះនីមួយៗនៅពេលកម្មវិធីចាប់ផ្តើមផ្សាយ។ ស្ពតពាណិជ្ជកម្មល្បីៗជាច្រើនបានបង្ហាញខ្លួនក្នុងអំឡុងពេលសម្រាកនៃកម្មវិធីដែលកំពុងមានអ្នកមើលច្រើនលើសលប់។ ការបោះឆ្នោតគាំទ្របេក្ខជនតាមរយៈសារទូរស័ព្ទ គឺជាសកម្មភាពដ៏សកម្មបំផុតមួយរបស់យុវវ័យក្នុងសម័យកាលនោះ។ កម្មវិធីវាមិនមែនជាសុបិនបានក្លាយជាចំណងដៃដ៏មានន័យបំផុតសម្រាប់គ្រួសារដែលបានបែកបាក់គ្នាតាំងពីសម័យសង្រ្គាម។ ទឹកភ្នែកនិងភាពរំភើបញាប់ញ័របានកើតឡើងនៅពេលសមាជិកគ្រួសារបានជួបជុំគ្នាជាថ្មីបន្ទាប់ពីបែកគ្នារាប់សិបឆ្នាំ។ ប៉ុស្តិ៍បាយ័នបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សដែលបាត់បង់ដំណឹងគ្នាជាយូរមកហើយ។ ទស្សនិកជននៅតាមផ្ទះតែងតែរៀបចំកន្សែងជូតទឹកភ្នែកជានិច្ចនៅពេលតាមដានសាច់រឿងពិតនៃកម្មវិធីមនុស្សធម៌នេះ។ សាច់រឿងពិតនៃជីវិតដែលបានបង្ហាញក្នុងកម្មវិធីនេះបានដក់ជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។ រឿងភាគកូរ៉េដែលបញ្ចូលសំឡេងជាភាសាខ្មែរបានវាយលុកទីផ្សារទូរទស្សន៍កម្ពុជាយ៉ាងខ្លាំងក្លានៅក្នុងឆ្នាំ ២០១៥។ យុវតីនិងស្ត្រីមេផ្ទះតែងតែជជែកគ្នាអំពីសាច់រឿងនិងតួអង្គដែលមាននៅក្នុងរឿងភាគដែលកំពុងចាក់ផ្សាយ។ ប៉ុស្តិ៍ស៊ីធីអិនបានជ្រើសរើសរឿងភាគល្បីៗមកចាក់ផ្សាយដែលធ្វើឱ្យអ្នកមើលមិនចង់ងើបចេញពីមុខទូរទស្សន៍ឡើយ។ ម៉ូដសម្លៀកបំពាក់និងរបៀបរស់នៅបែបកូរ៉េបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យខ្មែរយើង។ ការរង់ចាំមើលភាគបន្តនៅយប់បន្ទាប់ គឺជាអារម្មណ៍ដ៏រំភើបមួយដែលអ្នកមើលរឿងភាគខ្មែរគ្រប់រូបធ្លាប់ឆ្លងកាត់។ កម្មវិធីប្រដាល់គុនខ្មែរនៅតាមសង្វៀននានានៅតែរក្សាបាននូវប្រជាប្រិយភាពខ្លាំងសម្រាប់បុរសៗគ្រប់វ័យទាំងអស់។ សំឡេងនៃការស្រែកហ៊ោកញ្ជ្រៀវរបស់អ្នកគាំទ្រនៅសង្វៀនបានបង្កើតជាបរិយាកាសយ៉ាងពុះកញ្ជ្រោលបំផុត។ កីឡាករល្បីៗបានក្លាយជាវីរបុរសក្នុងចិត្តរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់បុរាណខ្មែរនៅទូទាំងប្រទេសកម្ពុជា។ ការផ្សាយផ្ទាល់ការប្រកួតមិត្តភាពអន្តរជាតិបានធ្វើឱ្យអ្នកទស្សនាមិនហ៊ានដាក់ភ្នែកពីកញ្ចក់ទូរទស្សន៍សូម្បីមួយវិនាទី។ អ្នកភូមិភាគច្រើនតែងតែជួបជុំគ្នានៅតាមតូបកាហ្វេដើម្បីរួមគ្នាទស្សនា និងជជែកវែកញែកអំពីបច្ចេកទេសប្រកួត។ ការប្រគំតន្ត្រីផ្សាយផ្ទាល់នៅចុងសប្តាហ៍ គឺជាចំណីអារម្មណ៍ដ៏វិសេសវិសាលសម្រាប់អ្នកដែលចូលចិត្តភាពសប្បាយរីករាយ។ តារាចម្រៀងល្បីៗក្នុងផលិតកម្មធំៗបានផ្លាស់ប្តូរគ្នាឡើងសម្តែងនៅលើឆាកតន្ត្រីនៃប៉ុស្តិ៍ទូរទស្សន៍នានាជារៀងរាល់សប្តាហ៍។ ឆាកតន្ត្រីត្រូវបានរៀបចំយ៉ាងស្អាតប្លែកភ្នែកជាមួយនឹងពន្លឺភ្លើងពណ៌ឆើតឆាយទាក់ទាញចិត្តអ្នកទស្សនាយ៉ាងខ្លាំង។ យុវជនជាច្រើនបានចំណាយពេលថ្ងៃសម្រាករបស់ពួកគេ ដើម្បីទៅចូលរួមទស្សនាការប្រគំតន្ត្រីផ្ទាល់នៅឯស្ថានីយទូរទស្សន៍។ បទចម្រៀងថ្មីៗដែលទើបតែចេញផ្សាយតែងតែត្រូវបានលើកយកមកច្រៀងក្នុងកម្មវិធីតន្ត្រីផ្សាយផ្ទាល់ទាំងនោះជានិច្ច។ បច្ចេកវិទ្យានៃការផ្សាយបន្តផ្ទាល់តាមរយៈផ្កាយរណបបានធ្វើឱ្យរូបភាព និងសំឡេងមានកម្រិតច្បាស់ល្អគួរជាទីពេញចិត្ត។ ទូរទស្សន៍បានក្លាយជាមិត្តដ៏ជិតស្និទ្ធបំផុតសម្រាប់មនុស្សចាស់ដែលចំណាយពេលនៅផ្ទះមើលថែទាំកូនចៅជាប្រចាំថ្ងៃ។ រឿងភាគខ្មែរដែលផលិតដោយផលិតករក្នុងស្រុកក៏ចាប់ផ្តើមទទួលបានការគាំទ្រ និងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ដែរ។ កម្មវិធីកំប្លែងដែលសម្តែងដោយក្រុមនាយពាក់មីបានធ្វើឱ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំងតាមរយៈការលេងសើចបែបធម្មជាតិ។ ការទស្សនារឿងភាគមុនពេលចូលគេងបានក្លាយជាទម្លាប់ធម្មតាមួយសម្រាប់គ្រួសារខ្មែរដែលរស់នៅតាមទីប្រជុំជននានា។ ប៉ុស្តិ៍អប្សរានិងប៉ុស្តិ៍លេខប្រាំក៏មានកម្មវិធីព័ត៌មាន និងសិល្បៈវប្បធម៌ដែលទាក់ទាញអ្នកមើលវ័យកណ្តាលផងដែរ។ កុមារៗតែងតែរង់ចាំមើលកម្មវិធីតុក្កតា និងរឿងនិទានកុមារដែលចាក់ផ្សាយនៅពេលព្រឹកព្រលឹមនៃថ្ងៃចុងសប្តាហ៍។ ចំណេះដឹងទូទៅ និងកម្មវិធីអប់រំផ្សេងៗត្រូវបានបញ្ចូលទៅក្នុងម៉ោងផ្សាយ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស។ សកម្មភាពសង្គមនិងការចុះជួយជនក្រីក្រតាមរយៈកម្មវិធីទូរទស្សន៍បានឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ។ ពិធីករនិងពិធីការិនីល្បីៗបានប្រើប្រាស់វោហារស័ព្ទយ៉ាងទាក់ទាញ ដើម្បីដឹកនាំកម្មវិធីឱ្យមានភាពរស់រវើកបំផុត។ ពិភពលោកនៃវិស័យទូរទស្សន៍ក្នុងឆ្នាំនោះហាក់ដូចជាមានភាពមមាញឹកខ្លាំងជាមួយការប្រកួតប្រជែងដណ្តើមសន្ទុះអ្នកមើល។ ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ក្រុមហ៊ុននានាក្នុងការផ្សព្វផ្សាយផលិតផល។ បណ្តាញសង្គមហ្វេសប៊ុកទើបតែចាប់ផ្តើមមានឥទ្ធិពល ប៉ុន្តែទូរទស្សន៍នៅតែជាប្រភពព័ត៌មានចម្បងសម្រាប់មហាជនទូទៅ។ រឿងភាគបុរាណដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រខ្មែរត្រូវបានចាក់ផ្សាយ ដើម្បីដាស់តឿនស្មារតីស្នេហាជាតិដល់យុវជន។ ការចាក់បញ្ចាំងឡើងវិញនូវភាពយន្តចាស់ៗរបស់តារាជើងចាស់បានធ្វើឱ្យមនុស្សជំនាន់មុននឹកឃើញដល់អតីតកាលដ៏ស្រស់បំព្រង។ កម្មវិធីចម្អិនអាហារបានបង្រៀនស្ត្រីមេផ្ទះនូវរូបមន្តធ្វើម្ហូបថ្មីៗប្លែកៗសម្រាប់យកមកធ្វើឱ្យគ្រួសារពិសារជារៀងរាល់ថ្ងៃ។ អ្នកលក់ដូរតាមផ្សារតែងតែបើកទូរទស្សន៍ទុកចោល ដើម្បីស្តាប់ព័ត៌មាននិងបទចម្រៀងក្នុងពេលកំពុងលក់ទំនិញរបស់ពួកគេ។ ការតុបតែងខ្លួនតាមបែបតារាកូរ៉េបានក្លាយជាចំណូលចិត្តថ្មីសម្រាប់យុវជនខ្មែរដែលនិយមតាមដានរឿងភាគតាមប៉ុស្តិ៍ស៊ីធីអិន។ ពាក្យពេចន៍ដែលតួអង្គក្នុងរឿងភាគនិយាយតែងតែត្រូវបានយុវវ័យយកមកនិយាយលេងសើចតាមគ្នានៅតាមសាលារៀន។ វត្តមានរបស់តារាចម្រៀងអន្តរជាតិដែលមកសម្តែងនៅកម្ពុជាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈកញ្ចក់ទូរទស្សន៍។ កម្មវិធីប្រឡងសមត្ថភាពកុមារបានបង្ហាញឱ្យឃើញពីភាពក្លាហាន និងភាពឆ្លាតវៃរបស់ក្មេងៗជំនាន់ក្រោយនៃប្រទេសកម្ពុជា។ ការផ្តល់រង្វាន់ជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីកម្សាន្តប្រឡងប្រជែងយករង្វាន់បានទាក់ទាញមនុស្សឱ្យចូលរួមលេងយ៉ាងច្រើន។ រៀងរាល់ម៉ោងប្រាំពីរយប់ គឺជាម៉ោងមាសដែលសមាជិកគ្រួសារគ្រប់រូបត្រូវមកជួបជុំគ្នាដើម្បីមើលព័ត៌មានប្រចាំថ្ងៃ។ កម្មវិធីកីឡាបាល់ទាត់ជាតិនិងអន្តរជាតិក៏ត្រូវបានចាក់ផ្សាយផ្ទាល់ដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់មានភាពសប្បាយរីករាយ។ សម្លេងសើចសប្បាយរីករាយបានបន្លឺឡើងពេញផ្ទះនៅពេលទស្សនាកម្មវិធីលេងហ្គេមប្លែកៗដែលមានលក្ខណៈកំប្លែងស្ងួត។ ស្ថានីយទូរទស្សន៍នីមួយៗហាក់ដូចជាមានអត្តសញ្ញាណរៀងៗខ្លួនដែលធ្វើឱ្យអ្នកទស្សនាដឹងច្បាស់ពីកម្មវិធីដែលត្រូវមើល។ ការប្រើប្រាស់អង់តែនកម្ពស់ខ្ពស់ដើម្បីទទួលបានរូបភាពច្បាស់ គឺជាទិដ្ឋភាពទូទៅបំផុតនៅតាមដំបូលផ្ទះនាពេលនោះ។ កម្មវិធីស្វែងរកសិល្បករជំនាន់ថ្មីបានជួយលើកស្ទួយវិស័យសិល្បៈខ្មែរឱ្យមានភាពចម្រុះ និងមានគុណភាពជាងមុន។ ការផ្សាយបន្តផ្ទាល់ពិធីបុណ្យជាតិធំៗបានអនុញ្ញាតឱ្យប្រជាជននៅតាមខេត្តឆ្ងាយៗអាចមើលឃើញសកម្មភាពនៅភ្នំពេញ។ ទូរទស្សន៍ក្នុងឆ្នាំ ២០១៥ គឺជាឧបករណ៍កម្សាន្តតែមួយគត់ដែលផ្តល់ភាពរីករាយដល់មនុស្សគ្រប់វ័យដោយមិនអស់ប្រាក់។ រឿងភាគថៃដែលធ្លាប់តែល្បីល្បាញខ្លាំងក៏ចាប់ផ្តើមបាត់បង់សន្ទុះបន្តិចម្តងៗនៅពេលរឿងភាគកូរ៉េចាប់ផ្តើមវាយលុក។ ការជជែកវែកញែកអំពីលទ្ធផលនៃការប្រកួតចម្រៀងបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅតាមកន្លែងធ្វើការនិងសាលារៀន។ ពិធីករកម្មវិធីតន្ត្រីតែងតែមានស្ទីលតុបតែងខ្លួនប្លែកៗដែលធ្វើឱ្យយុវវ័យចង់ត្រាប់តាម និងនិយមតាមដានជានិច្ច។ ខ្សែភាពយន្តជីវចលដែលបញ្ចូលសំឡេងខ្មែរបានជួយឱ្យកុមារតូចៗទទួលបានការកម្សាន្តផង និងរៀនភាសាខ្មែរផងដែរ។ កម្មវិធីពិភាក្សាអំពីបញ្ហាសុខភាពបានផ្តល់ចំណេះដឹងមានប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងការថែរក្សាខ្លួនប្រាណ។ ការតាមដានរឿងភាគពីមួយភាគទៅមួយភាគហាក់ដូចជាការធ្វើដំណើរដ៏ជក់ចិត្តមួយសម្រាប់អ្នកដែលចូលចិត្តសាច់រឿងស្នេហា។ ទូរទស្សន៍បានដើរតួនាទីជាអ្នកនាំសារដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅទូទាំងផ្ទៃប្រទេសកម្ពុជា។ វត្តមាននៃបច្ចេកវិទ្យាអ៊ីនធឺណិតមិនទាន់អាចធ្វើឱ្យប្រជាប្រិយភាពនៃទូរទស្សន៍ធ្លាក់ចុះខ្លាំងនៅឡើយទេក្នុងឆ្នាំនោះ។ ការរួមចំណែករបស់ទូរទស្សន៍ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ក្មេងជំនាន់ក្រោយ។ មនោសញ្ចេតនានិងការចងចាំដ៏ល្អៗជាច្រើនត្រូវបានបង្កើតឡើងតាមរយៈការមើលកម្មវិធីទូរទស្សន៍ជាមួយមនុស្សជាទីស្រឡាញ់។ កម្មវិធីតន្ត្រីសម្រាប់យុវវ័យបានក្លាយជាកន្លែងដែលអ្នកគាំទ្រអាចជួបជាមួយតារាក្នុងដួងចិត្តរបស់ពួកគេដោយផ្ទាល់។ ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ក្នុងស្រុកតាមទូរទស្សន៍បានជំរុញឱ្យប្រជាជនចង់ទៅកម្សាន្តនៅតាមតំបន់នានា។ រឿងភាគដែលនិយាយពីជីវិតគ្រួសារខ្មែរបានជួយអប់រំមនុស្សឱ្យចេះស្រឡាញ់ និងផ្តល់តម្លៃដល់សមាជិកគ្រួសារកាន់តែខ្លាំង។ ការទស្សនាទូរទស្សន៍រួមគ្នា គឺជាសកម្មភាពដែលជួយពង្រឹងចំណងមិត្តភាពនិងសេចក្តីស្រឡាញ់ក្នុងចំណោមអ្នកជិតខាង។ ឆ្នាំ ២០១៥ ពិតជាឆ្នាំដែលពោរពេញទៅដោយការផ្លាស់ប្តូរ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យផ្សព្វផ្សាយនៅកម្ពុជា។ កម្មវិធីទូរទស្សន៍ក្នុងឆ្នាំ ២០១៥ បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ជនជាតិខ្មែរគ្រប់រូប។ បន្ទាប់ពីបានរំលឹកនូវកម្មវិធីល្បីៗកាលពី ឆ្នាំ ២០១៥ រួចមក យើងមកពិនិត្យមើលកម្មវិធីទូរទស្សន៍ដែលកំពុងឆក់យកបេះដូងប្រជាជនខ្មែរក្នុងឆ្នាំ ២០២៥ វិញម្តង។ ឆ្នាំ ២០២៥ គឺជាសម័យកាលដ៏អស្ចារ្យដែលទូរទស្សន៍ក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង។ គុណភាពនៃសាច់រឿងភាគខ្មែរនាពេលបច្ចុប្បន្នមានភាពទាក់ទាញខ្លាំងមិនចាញ់ភាពយន្តហូលីវូដនោះឡើយ។ ទស្សនិកជនខ្មែរភាគច្រើនបានងាកមកគាំទ្រស្នាដៃកូនខ្មែរដែលផលិតឡើងដោយភាពសម្រិតសម្រាំងបំផុត។ រឿងភាគខ្មែរខ្នាតធំដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ភីអិនអិនទទួលបានការគាំទ្រលើសលប់ពីមហាជន។ បច្ចេកវិទ្យានៃការថតរូបភាពកម្រិតខ្ពស់បានធ្វើឱ្យសាច់រឿងភាគខ្មែរមើលទៅមានលក្ខណៈរស់រវើកមែនទែន។ អ្នកដឹកនាំរឿងខ្មែរបានខិតខំច្នៃប្រឌិតសាច់រឿងឱ្យមានភាពស៊ីជម្រៅ និងមានអត្ថន័យអប់រំខ្ពស់ដល់សង្គម។ ប៉ុស្តិ៍ហង្សមាសនៅតែបន្តនាំមុខគេក្នុងការផលិតរឿងភាគដែលមានគុណភាពរូបភាពច្បាស់ត្រជាក់ភ្នែក។ មហាជនខ្មែរលែងសូវចាប់អារម្មណ៍រឿងភាគបរទេសដូចមុនទៀតហើយដោយសាររឿងភាគខ្មែរល្អមើលជាង។ សាច់រឿងភាគខ្មែរក្នុងឆ្នាំនេះផ្តោតសំខាន់ទៅលើការបង្ហាញពីវប្បធម៌ និងការរស់នៅបែបសម័យទំនើប។ តួសម្តែងម្នាក់ៗបានហ្វឹកហាត់សមត្ថភាពយ៉ាងខ្លាំង ដើម្បីបង្ហាញនូវការសម្តែងដ៏ល្អបំផុតជូនអ្នកទស្សនា។ ប្រជាប្រិយភាពនៃរឿងភាគក្នុងស្រុកបានជួយជំរុញឱ្យសេដ្ឋកិច្ចក្នុងវិស័យសិល្បៈកើនឡើងយ៉ាងឆាប់រហ័ស។ រូបភាពកម្រិតភាពយន្តដែលបានប្រើប្រាស់ក្នុងរឿងភាគខ្មែរបានបង្កើតបទពិសោធន៍ថ្មីសម្រាប់អ្នកមើល។ ការផលិតរឿងភាគខ្មែរមានការវិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទទួលបានលទ្ធផលល្អឥតខ្ចោះ។ យុវវ័យសម័យថ្មីតែងតែទន្ទឹងរង់ចាំទស្សនារឿងភាគដែលពួកគេចូលចិត្តតាមរយៈកញ្ចក់ទូរទស្សន៍ជារៀងរាល់យប់។ សាច់រឿងនីមួយៗសុទ្ធតែមានបង្កប់នូវអាថ៌កំបាំងដែលធ្វើឱ្យអ្នកទស្សនាមិនអាចដកឃ្លាបានឡើយ។ រឿងភាគខ្មែរបានក្លាយជាចំណីចក្ខុដ៏សំខាន់សម្រាប់គ្រួសារខ្មែរនីមួយៗក្នុងការជួបជុំគ្នានៅពេលល្ងាច។ កម្មវិធីប្រដាល់គុណខ្មែរបានក្លាយជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលប្រមូលផ្តុំអ្នកគាំទ្ររាប់លាននាក់។ ទូរទស្សន៍ថោនបានរៀបចំសង្វៀនប្រដាល់យ៉ាងទំនើបអស្ចារ្យដែលមើលទៅដូចជាកម្មវិធីលំដាប់អន្តរជាតិ។ បច្ចេកវិទ្យាភ្លើងពណ៌និងសំឡេងនៅតាមសង្វៀនប្រដាល់បានធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍រំភើបញាប់ញ័រ។ កីឡាករគុណខ្មែរម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្ពស់ និងអាចប្រកួតប្រជែងជាមួយកីឡាករបរទេសបានយ៉ាងងាយ។ មោទនភាពជាតិត្រូវបានស្តែងឡើងតាមរយៈការផ្សាយផ្ទាល់កម្មវិធីកីឡាគុណខ្មែរទៅកាន់ពិភពលោកទាំងមូល។ អ្នកទស្សនាតាមគេហដ្ឋានអាចមើលឃើញរាល់សកម្មភាពវាយសម្រុកយ៉ាងច្បាស់តាមរយៈប្រព័ន្ធឌីជីថលថ្មី។ សន្ទុះនៃការគាំទ្រកីឡាប្រដាល់គុណខ្មែរបានធ្វើឱ្យប៉ុស្តិ៍ទូរទស្សន៍នីមួយៗដណ្តើមគ្នារៀបចំកម្មវិធី។ ក្បាច់គុនបុរាណខ្មែរត្រូវបានលើកតម្កើងយ៉ាងខ្លាំងតាមរយៈការចាក់ផ្សាយដែលមានគុណភាពរូបភាពកម្រិតខ្ពស់។ ភាពជោគជ័យនៃកម្មវិធីកីឡានេះបានមកពីការរៀបចំយ៉ាងហ្មត់ចត់ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវបំផុត។ គ្រប់ការប្រកួតធំៗសុទ្ធតែមានការផ្សាយផ្ទាល់ដែលធ្វើឱ្យអ្នកគាំទ្រមិនខកខានក្នុងការទស្សនាឡើយ។ អ្នកអត្ថាធិប្បាយកីឡាមានចំណេះដឹងទូលំទូលាយ និងអាចធ្វើឱ្យបរិយាកាសប្រកួតកាន់តែមានភាពជក់ចិត្ត។ សង្វៀនប្រដាល់សម័យថ្មីមានការប្រើប្រាស់អេក្រង់យក្ស ដើម្បីបង្ហាញសកម្មភាពយឺតៗជូនដល់អ្នកទស្សនា។ យុវជនខ្មែរជំនាន់ក្រោយបានងាកមកចាប់អារម្មណ៍ និងសិក្សាពីក្បាច់គុនខ្មែរតាមរយៈការមើលទូរទស្សន៍។ កម្មវិធីកីឡានេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ តែថែមទាំងជួយថែរក្សាវប្បធម៌ទៀតផង។ កីឡាករដែលទទួលបានជ័យជំនះនឹងក្លាយជាបុគ្គលគំរូសម្រាប់កុមារខ្មែរដែលស្រឡាញ់វិស័យកីឡាប្រដាល់។ កម្មវិធីប្រឡងសមត្ថភាពជំនាន់ថ្មីបាននាំយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមកប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។ អ្នកទស្សនាមានអារម្មណ៍ប្លែកភ្នែកនៅពេលឃើញការសម្តែងដែលមានការរួមបញ្ចូលគ្នាជាមួយពិភពនិម្មិត។ បច្ចេកវិទ្យាវីអរត្រូវបានយកមកបង្កើតជាឆាកសម្តែងដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាស្ទើរតែមិនជឿនឹងភ្នែក។ បេក្ខជនម្នាក់ៗត្រូវបង្ហាញសមត្ថភាពរបស់ខ្លួននៅចំពោះមុខគណៈកម្មការដែលមានការជួយជ្រោមជ្រែងពីអេអាយ។ កម្មវិធីកម្សាន្តប្រឡងប្រជែងយករង្វាន់ដែលចាក់ផ្សាយលើប៉ុស្តិ៍ទំនើបៗតែងតែមានអ្វីដែលថ្មី និងប្លែកសម្រាប់ផ្តល់ជូនមហាជន។ ការច្នៃប្រឌិតគ្មានដែនកំណត់នៃបច្ចេកវិទ្យាបានធ្វើឱ្យកម្មវិធីកម្សាន្តខ្មែរដើរទាន់សម័យកាលសកលលោក។ អ្នកចូលរួមក្នុងកម្មវិធីមានឱកាសប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗដើម្បីដោះស្រាយប្រស្នាផ្សេងៗ។ ភាពរំភើបនិងភាពរីករាយត្រូវបានបង្កើតឡើងតាមរយៈការលេងហ្គេមដែលមានលក្ខណៈជាឌីជីថលទាំងស្រុង។ ប្រព័ន្ធសំឡេងនិងពន្លឺក្នុងស្ទូឌីយោត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិតាមរយៈបច្ចេកវិទ្យាឆ្លាតវៃបំផុត។ កម្មវិធីទាំងនេះបានទាក់ទាញយុវវ័យឱ្យមកអង្គុយមើលទូរទស្សន៍ជាមួយក្រុមគ្រួសារបានយ៉ាងច្រើនកុះករ។ ការវិវត្តនៃកម្មវិធីកម្សាន្តខ្មែរបានបង្ហាញពីភាពរីកចម្រើននៃចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់កូនខ្មែរ។ បទពិសោធន៍ថ្មីនៃការទស្សនាត្រូវបានបង្កើតឡើង ដើម្បីឱ្យអ្នកមើលមានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងឆាក។ កម្មវិធីប្រកួតប្រជែងចំណេះដឹងទូទៅត្រូវបានរៀបចំឡើងវិញដោយមានការបញ្ចូលនូវហ្គេមបែបបច្ចេកវិទ្យា។ ទស្សនិកជនអាចចូលរួមលេងកម្សាន្តជាមួយកម្មវិធីបានតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេផ្ទាល់។ ភាពច្នៃប្រឌិតនៃកម្មវិធីទូរទស្សន៍ក្នុងឆ្នាំនេះពិតជាបានផ្តល់នូវចំណេះដឹងនិងភាពសប្បាយរីករាយ។ ការផ្សាយផ្ទាល់ការប្រកួតកីឡាអេឡិចត្រូនិកបានក្លាយជាចំណូលចិត្តថ្មីសម្រាប់យុវវ័យក្នុងប្រទេសកម្ពុជា។ ហ្គេមល្បីៗជាច្រើនត្រូវបានយកមកប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនៅលើកញ្ចក់ទូរទស្សន៍ខ្នាតយក្ស។ ក្រុមអ្នកលេងហ្គេមអាជីពបានបង្ហាញពីយុទ្ធសាស្ត្រដ៏អស្ចារ្យរបស់ពួកគេជូនដល់អ្នកទស្សនាបានឃើញ។ ម៉ោងផ្សាយសម្រាប់ការប្រកួតហ្គេមធំៗត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីឱ្យអ្នកគាំទ្រងាយស្រួលតាមដាន។ អ្នកអត្ថាធិប្បាយហ្គេមមានសមត្ថភាពខ្ពស់ក្នុងការរៀបរាប់ពីសកម្មភាពប្រយុទ្ធគ្នាយ៉ាងជក់ចិត្តបំផុត។ ទូរទស្សន៍សម័យថ្មីបានផ្តល់តម្លៃយ៉ាងខ្លាំងទៅលើវិស័យកីឡាអេឡិចត្រូនិកដែលកំពុងតែមានសន្ទុះខ្លាំង។ យុវជនជាច្រើនបានជួបជុំគ្នាដើម្បីមើលការប្រកួតហ្គេមដែលពួកគេចូលចិត្តតាមរយៈអេក្រង់ទូរទស្សន៍។ ការប្រកួតហ្គេមលើទូរទស្សន៍បានជួយឱ្យមហាជនទូទៅយល់ដឹងកាន់តែច្បាស់ពីវិស័យកីឡាបែបឌីជីថល។ រង្វាន់ធំៗជាច្រើនត្រូវបានផ្តល់ជូនដល់ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតថ្នាក់ជាតិមហិមាមួយនេះ។ បច្ចេកវិទ្យាផ្សាយផ្ទាល់មានភាពរលូនល្អដែលធ្វើឱ្យអ្នកទស្សនាមិនមានអារម្មណ៍រអាក់រអួលឡើយ។ វិស័យកីឡាអេឡិចត្រូនិកបានក្លាយជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីកីឡារបស់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក។ សកម្មភាពនៃការប្រកួតម្នាក់ៗសុទ្ធតែមានការវិភាគយ៉ាងលម្អិតពីសំណាក់អ្នកជំនាញខាងផ្នែកហ្គេម។ អ្នកគាំទ្រអាចផ្ញើសារគាំទ្រដល់ក្រុមដែលខ្លួនស្រឡាញ់បានភ្លាមៗតាមរយៈបណ្តាញសង្គមដែលភ្ជាប់នឹងទូរទស្សន៍។ ការប្រកួតប្រជែងនេះបានជួយបណ្តុះបណ្តាលយុវជនឱ្យមានស្មារតីក្រុម និងមានភាពឆ្លាតវៃក្នុងការគិត។ ភាពជោគជ័យនៃកម្មវិធីនេះបានបង្ហាញថា ទូរទស្សន៍ខ្មែរអាចដើរទាន់តម្រូវការរបស់មនុស្សជំនាន់ក្រោយ។ កម្មវិធីវិភាគព័ត៌មានបែបស៊ីជម្រៅបានជួយឱ្យប្រជាពលរដ្ឋយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចពិភពលោក។ អ្នកជំនាញជាច្រើនត្រូវបានអញ្ជើញមកពិភាក្សាអំពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗក្នុងសង្គមខ្មែរ។ ការផ្តល់ចំណេះដឹងពិតប្រាកដ គឺជាគោលដៅចម្បងនៃកម្មវិធីជជែកពិភាក្សានៅលើកញ្ចក់ទូរទស្សន៍។ អ្នកទស្សនាចូលចិត្តស្តាប់ការបកស្រាយព័ត៌មានដែលមានលក្ខណៈច្បាស់លាស់និងមានប្រភពត្រឹមត្រូវ។ កម្មវិធីសេដ្ឋកិច្ចបានផ្តល់នូវគន្លឹះសំខាន់ៗសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ការជជែកដេញដោលអំពីបញ្ហាសង្គមត្រូវបានធ្វើឡើងដោយមានតម្លាភាព និងមានលក្ខណៈស្ថាបនាបំផុត។ ព័ត៌មានបច្ចេកវិទ្យាត្រូវបានចាក់ផ្សាយជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រជាជនខ្មែរដើរទាន់សម័យកាល។ ពិធីករក្នុងកម្មវិធីពិភាក្សាមានសមត្ថភាពខ្ពស់ក្នុងការសួរដេញដោល ដើម្បីស្វែងរកការពិតជូនមហាជន។ ខ្លឹមសារនៃកម្មវិធីនីមួយៗត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកមើល។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមរយៈកម្មវិធីទូរទស្សន៍ពេលព្រឹក។ មហាជនខ្មែរបានផ្លាស់ប្តូរទម្លាប់មកមើលកម្មវិធីដែលមានខ្លឹមសារអប់រំ និងផ្តល់នូវពុទ្ធិថ្មីៗវិញ។ ការវិភាគព័ត៌មានលម្អិតបានជួយឱ្យយុវជនមានការត្រិះរិះពិចារណាបានវែងឆ្ងាយជាងពេលមុន។ ទូរទស្សន៍បានដើរតួនាទីជាសាលារៀនទីពីរសម្រាប់មនុស្សគ្រប់វ័យក្នុងការស្វែងយល់ពីពិភពលោក។ សរុបមកវិញ ការវិវត្តនៃកម្មវិធីទូរទស្សន៍ក្នុងឆ្នាំ ២០២៥ ពិតជាបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា។